ប្រហុក គឺជាគ្រឿងផ្សំដ៏សំខាន់ និងជាអត្តសញ្ញាណមួយរបស់ម្ហូបខ្មែរ ដែលបានចាក់ឫសជ្រៅក្នុងវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាប។ រដូវកាលប្រហុក គឺជាពេលវេលាដ៏សំខាន់មួយដែលប្រជាជនខ្មែរទន្ទឹងរង់ចាំ ជាពិសេសអ្នកនេសាទ និងអ្នករស់នៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។ រដូវកាលប្រហុកជាធម្មតាចាប់ផ្តើមនៅចន្លោះចុងខែវិច្ឆិកា រហូតដល់ចុងខែកុម្ភៈ ឬដើមខែមីនា។ នៅចន្លោះខែនេះគឺជាពេលវេលាដែលទឹកនៅបឹងទន្លេសាប និងទន្លេមេគង្គចាប់ផ្តើមស្រកចុះយ៉ាងខ្លាំង បន្ទាប់ពីរដូវវស្សាដែលទឹកឡើងខ្ពស់។ ការស្រកចុះនៃកម្រិតទឹកនេះបណ្តាលឱ្យត្រីជាច្រើនប្រភេទត្រូវប្រមូលផ្តុំគ្នានៅកន្លែងជ្រៅៗ ឬហែលចុះទៅទន្លេមេគង្គ និងទន្លេបាសាក់វិញ។ នៅពេលដែលទឹកស្រកចុះ ត្រីជាច្រើនប្រភេទដែលបានបន្តពូជ និងលូតលាស់ក្នុងរដូវវស្សា នឹងចាប់ផ្តើមធ្វើការផ្លាស់ប្តូរជម្រកដោយហែលចុះទៅទន្លេមេគង្គ និងបន្តទៅកាន់សមុទ្រ។ ការផ្លាស់ប្តូរជម្រកដ៏ធំនេះធ្វើឱ្យពួកវាប្រមូលផ្តុំគ្នាជាហ្វូងៗយ៉ាងច្រើន ដែលងាយស្រួលក្នុងការចាប់បានក្នុងបរិមាណដ៏សន្ធឹកសន្ធាប់ដោយប្រើឧបករណ៍នេសាទធំៗដូចជា លប អួន ឬរបាំងត្រីជាដើម។ ហើយត្រីដែលប្រើសម្រាប់ធ្វើប្រហុកភាគច្រើនជាត្រីតូចៗ និងមានសាច់ច្រើនដូចជា ត្រីកញ្ចុះ ត្រីប្រង់ ត្រីទទក ត្រីស្លឹកឫស្សី ត្រីពោធិ ជាដើម។ ដោយសារតែបរិមាណត្រីមានច្រើនហួសពីតម្រូវការសម្រាប់បរិភោគស្រស់ ប្រជាជនក៏យកមកកែច្នៃជាប្រហុកដើម្បីរក្សាទុកបានយូរ។ រដូវប្រាំងមានលក្ខណៈអាកាសធាតុក្តៅហួតហែង និងមានពន្លឺថ្ងៃខ្លាំងជាប្រចាំថ្ងៃ លក្ខខណ្ឌអាកាសធាតុបែបនេះល្អបំផុតសម្រាប់ការហាលត្រីឱ្យស្ងួតល្មម មុននឹងយកទៅកែច្នៃជាប្រហុក។ ការហាលត្រីក្រោមពន្លឺថ្ងៃជួយកាត់បន្ថយជាតិទឹកក្នុងត្រី បង្ការការរលួយមុនពេលផ្អាប់ និងជួយឱ្យប្រហុកមានក្លិនឈ្ងុយឆ្ងាញ់ ព្រមទាំងរក្សាទុកបានយូរដោយមិនងាយខូច។ ផ្ទុយទៅវិញ បើធ្វើប្រហុកក្នុងរដូវវស្សា ត្រីនឹងមិនងាយស្ងួតល្អ ហើយអាចរលួយខូចគុណភាពបានយ៉ាងងាយ។ ជាក់ស្តែង ប្រជាជនខ្មែរតែងហៅរដូវកាលនេះថា រដូវត្រីចុះ ឬ រដូវត្រីប្រហុក ដែលបញ្ជាក់ពីភាពសម្បូរបែបនៃធនធានត្រីនៅកំឡុងពេលនោះ។ ការធ្វើប្រហុកគឺជាដំណើរការប្រពៃណីមួយ ភាគច្រើនគេធ្វើវាលក្ខណៈសហគមន៍ ហើយបទពិសោធន៍ពីជំនាន់មួយទៅជំនាន់មួយ។ ដំណើរការធ្វើអាចខុសគ្នាបន្តិចបន្តួចទៅតាមតំបន់នីមួយៗ ឬតាមចំណង់ចំណូលចិត្ត ប៉ុន្តែជំហានមូលដ្ឋានគឺដូចគ្នា ។ ហើយសុទ្ធតែទាមទារការយកចិត្តទុកដាក់ខ្ពស់ដើម្បីទទួលបានប្រហុកមានគុណភាពល្អ រសជាតិឆ្ងាញ់ និងរក្សាទុកបានយូរ។ ដំបូងឡើយ ត្រីត្រូវចាប់បានក្នុងបរិមាណច្រើនពីបឹងទន្លេសាប ឬទន្លេផ្សេងៗក្នុងរដូវកាលត្រីចុះ ចុងរដូវវស្សា ឬចូលរដូវប្រាំង។ ការជ្រើសរើសត្រីស្រស់ៗ និងមិនទាន់រលួយគឺជាកត្តាកំណត់គុណភាពប្រហុក។ ត្រីដែលចាប់បានត្រូវយកមកលាងសម្អាតឱ្យបានស្អាតល្អជាមួយទឹកស្អាតច្រើនដង។ បន្ទាប់មក គេត្រូវយកស្រកី យកពោះវៀន ឬពោះ និងភ្នែកចេញឱ្យអស់។ ជំហាននេះមានសារៈសំខាន់ណាស់ក្នុងការធានាអនាម័យ កាត់បន្ថយក្លិនឆ្អាប និងបង្ការការរលួយ។ ការសម្អាតត្រីត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យមានកាកសំណល់អ្វីជាប់ ដែលអាចធ្វើឱ្យប្រហុកខូច។ ក្រោយពេលសម្អាតរួច ត្រីត្រូវបានយកទៅហាលក្រោមពន្លឺថ្ងៃរយៈពេលពី ២ ទៅ ៣ ថ្ងៃ ឬរហូតដល់ត្រីស្ងួតល្មម និងមានក្លិនឈ្ងុយបន្តិច។ ការហាលនេះជួយកាត់បន្ថយជាតិទឹកក្នុងត្រីយ៉ាងច្រើន ដែលជាកត្តាសំខាន់ក្នុងការទប់ស្កាត់ការលូតលាស់នៃបាក់តេរីមិនល្អ និងជួយឱ្យប្រហុកមានគុណភាពល្អ មិនងាយខូច ឬរលួយក្នុងពេលផ្អាប់។ ត្រីដែលហាលស្ងួតល្មមត្រូវបានយកមកបុក ឬកិនឱ្យម៉ដ្ឋល្អ។ ពីមុនគេប្រើត្បាល់បុកដោយដៃ ដែលទាមទារកម្លាំង និងពេលវេលាច្រើន ប៉ុន្តែបច្ចុប្បន្នគេនិយមប្រើម៉ាស៊ីនកិនដើម្បីសន្សំពេលវេលា កម្លាំង និងធានាថាសាច់ត្រីម៉ដ្ឋរាបស្មើល្អ។ ត្រីដែលកិនរួចត្រូវបានលាយជាមួយអំបិលម៉ត់ក្នុងបរិមាណសមស្រប។ ជាធម្មតាគេប្រើអំបិលពី ២០% ទៅ ៣០% នៃទម្ងន់ត្រីសរុប ប៉ុន្តែបរិមាណនេះអាចលៃទៅតាមតម្រូវការនៃប្រភេទត្រី និងចំណង់រសជាតិ។ សម្រាប់ប្រហុកមួយចំនួន គេក៏អាចបន្ថែមគ្រឿងផ្សំផ្សេងទៀតដើម្បីបង្កើនរសជាតិ និងក្លិន អាស្រ័យលើប្រភេទប្រហុកដែលចង់បាន ដូចជា អង្ករលីង ខ្ទឹមស ស្ករត្នោត ឬស្ករស ម្ទេស។ ត្រីដែលបានលាយជាមួយអំបិល និងគ្រឿងផ្សំផ្សេងៗរួច ត្រូវបានយកទៅច្រកចូលទៅក្នុងពាង ក្រឡ ឬធុងប្លាស្ទិកធំៗ ដែលមានបិទជិត។ គេត្រូវរៀបត្រីឱ្យណែនល្អនៅក្នុងធុង ហើយដាក់វត្ថុធ្ងន់ពីលើ ដូចជា ដុំថ្ម ឬឈើ ដើម្បីសង្កត់ត្រីឱ្យចេញទឹក។ ដំណើរការផ្អាប់នេះចំណាយពេលពី ១ ទៅ ៣ ខែ ឬយូរជាងនេះ ជួនកាលរហូតដល់ ៦ ខែ ឬមួយឆ្នាំ អាស្រ័យលើប្រភេទប្រហុក គុណភាពត្រី និងលក្ខខណ្ឌអាកាសធាតុ។ ក្នុងអំឡុងពេលផ្អាប់ គេត្រូវត្រួតពិនិត្យប្រហុកជាប្រចាំ ដើម្បីធានាថាវាត្រូវបានរក្សាទុកបានត្រឹមត្រូវ មិនមានអាកាសចូល និងមិនមានបញ្ហាអ្វីកើតឡើង ដូចជា មានដង្កូវ ឬក្លិនមិនល្អ។ ប្រហុកដែលបានផ្អាប់ត្រឹមត្រូវនឹងមានពណ៌ត្នោតក្រហម ក្លិនឈ្ងុយ និងរសជាតិប្រៃដ៏ពិសេស។ ប្រហុកមិនមែនគ្រាន់តែជាគ្រឿងផ្សំអាហារធម្មតាមួយនោះទេ ប៉ុន្តែវាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងចម្រុះទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច សង្គម និងអាហារនៅក្នុងប្រទេសកម្ពុជា។ វាបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅតាមជនបទ និងអ្នកមានជីវភាពមធ្យម ឬក្រីក្រ ប្រហុកគឺជាប្រភពប្រូតេអ៊ីនដ៏សម្បូរបែប និងមានតម្លៃសមរម្យ។ វាជួយបំពេញតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃរបស់គ្រួសារ ដែលអាចនឹងមិនមានលទ្ធភាពទិញសាច់ស្រស់ ឬគ្រឿងសមុទ្រថ្លៃៗជាប្រចាំ។ ការធ្វើប្រហុកគឺជាវិធីសាស្រ្តបុរាណមួយក្នុងការរក្សាទុកត្រីក្នុងបរិមាណច្រើន ដើម្បីទុកបរិភោគបានយូរក្នុងអំឡុងពេលដែលធនធានត្រីខ្វះខាត ឬរដូវដែលត្រីមិនសូវសម្បូរ។ វាជាទម្រង់នៃការសន្សំស្បៀងដ៏មានប្រសិទ្ធភាព ដែលបានជួយប្រជាជនខ្មែរឱ្យរួចផុតពីការខ្វះខាតអាហារអស់ជាច្រើនជំនាន់។ ប្រហុកគឺជាគ្រឿងផ្សំដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងមុខម្ហូបខ្មែរស្ទើរតែទាំងអស់។ វាមិនត្រឹមតែផ្តល់នូវរសជាតិប្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវក្លិនឈ្ងុយរំលេចដែលធ្វើឱ្យម្ហូបខ្មែរមានលក្ខណៈប្លែកពីគេ និងមិនអាចច្រឡំជាមួយម្ហូបប្រទេសដទៃបាន។ ចាប់ពីសម្លម្ជូរ ប្រហុកខ្ទិះ ទឹកគ្រឿង នំបញ្ចុក ប្រហុកចៀន ញាំត្រីឆៅ រហូតដល់ការបុកប្រហុកឆៅ ឬចំហុយ ជាមួយនឹងបន្លែស្រស់ៗ ប្រហុកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ វាគឺជាធាតុផ្សំសំខាន់ដែលផ្តល់នូវរសជាតិដើម ប្រពៃណី និងជាមូលដ្ឋានគ្រឹះនៃមុខម្ហូបខ្មែរជាច្រើន។ រសជាតិប្រហុកបានក្លាយជារសជាតិដែលប្រជាជនខ្មែរភាគច្រើនស្គាល់ ចូលចិត្ត និងនឹកនា។ ការធ្វើប្រហុកគឺជាប្រពៃណីដ៏ចំណាស់មួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃកេរដំណែលវប្បធម៌ខ្មែរ។ ប្រហុកគឺជាសញ្ញាមួយដែលបង្ហាញពីភាពសម្បូរបែបនៃធនធានធម្មជាតិ ជាពិសេសធនធានត្រីនៅបឹងទន្លេសាប និងទន្លេមេគង្គ។ វាជាផ្នែកមួយនៃអត្តសញ្ញាណរបស់ប្រជាជនដែលរស់នៅតាមមាត់ទឹក ដែលជីវភាពរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងលើធនធានទាំងនេះ។ សម្រាប់សហគមន៍មួយចំនួន ជាពិសេសអ្នកនេសាទ និងអ្នករស់នៅតាមដងទន្លេ ការផលិតប្រហុកក្នុងបរិមាណច្រើន ហើយលក់ចេញ គឺជាប្រភពចំណូលដ៏សំខាន់មួយដែលជួយទ្រទ្រង់ជីវភាពគ្រួសារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ វាបង្កើតការងារសម្រាប់ប្រជាជនក្នុងមូលដ្ឋានទាំងការនេសាទ ការកែច្នៃ និងការលក់ដូរ។ បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុ ការកសាងទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គ និងការនេសាទហួសកម្រិត បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយចំពោះបរិមាណ និងគុណភាពធនធានត្រីនៅកម្ពុជា។ ការថយចុះចំនួនត្រី និងការប្រែប្រួលរដូវកាលត្រីចុះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាព និងបរិមាណប្រហុកនាពេលអនាគត។ សរុបមក ប្រហុកមិនត្រឹមតែជាគ្រឿងផ្សំអាហារនោះទេ ប៉ុន្តែវាគឺជាបេះដូងនៃម្ហូបខ្មែរ ជាប្រភពអាហារូបត្ថម្ភដ៏សំខាន់ ជាសញ្ញានៃប្រពៃណី និងការរួបរួម ក៏ដូចជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរដ៏រឹងមាំ ដែលបានឆ្លងកាត់ជំនាន់ជាច្រើន។